ផ្សារក្នុងស្រុក គឺជាបេះដូងនៃសេដ្ឋកិច្ចរបស់សហគមន៍ និងជាកន្លែងដែលប្រជាពលរដ្ឋជួបជុំគ្នាធ្វើអាជីវកម្ម និងទិញទំនិញចាំបាច់ប្រចាំថ្ងៃ។ ដើម្បីធានាបាននូវដំណើរការប្រកបដោយរបៀបរៀបរយ អនាម័យ និងសុវត្ថិភាព ការត្រួតពិនិត្យ និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជារឿងចាំបាច់ណាស់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការត្រួតពិនិត្យទាំងនេះ ត្រូវតែប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក រវាងអាជ្ញាធរ និងអ្នកលក់ដូរ។ អាជ្ញាធរមូលដ្ឋាន ដែលរួមមាន ប៉ូលិស ឬ មន្ត្រីឃុំសង្កាត់មានតួនាទីសំខាន់ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមបណ្ដាផ្សារនានា។ ភារកិច្ចចម្បងមួយរបស់ពួកគាត់ គឺការត្រួតពិនិត្យអនាម័យ និងគុណភាពចំណីអាហារ ។ ការត្រួតពិនិត្យអនាម័យនេះ ផ្តោតសំខាន់ទៅលើ សុវត្ថិភាពម្ហូបអាហារ ដែលជាកង្វល់ចម្បងសម្រាប់សុខភាពសាធារណៈ។ មន្ត្រីនឹងពិនិត្យមើលពីរបៀបនៃការរក្សាទុកចំណីអាហារ ភាពស្អាតនៃកន្លែងលក់ដូរ ឧបករណ៍ប្រើប្រាស់ និងអនាម័យផ្ទាល់ខ្លួនរបស់អ្នកលក់។ គោលបំណងគឺដើម្បីការពារការចម្លងរោគ និងធានាថាអាហារដែលដាក់លក់មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ក្រៅពីអនាម័យ អាជ្ញាធរក៏មានភារកិច្ចត្រួតពិនិត្យអាជ្ញាប័ណ្ណប្រកបអាជីវកម្មរបស់អ្នកលក់ដូរផងដែរ ដើម្បីធានាថាអាជីវកម្មទាំងអស់មានភាពស្របច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ជាងនេះទៅទៀត ពួកគេក៏មានភារកិច្ចត្រូវ ត្រួតពិនិត្យសណ្តាប់ធ្នាប់ ទូទៅនៅបរិវេណផ្សារផងដែរ។ នេះរួមបញ្ចូលទាំងការរៀបចំតូបលក់ដូរឱ្យមានរបៀបរៀបរយ ការមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងការរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់ដើម្បីសម្រួលដល់អ្នកទិញ និងអ្នកលក់។ ចំពោះ អ្នកលក់តាមដងផ្លូវ ដែលច្រើនតែជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពផ្សារ ពួកគេអាចត្រូវបានស្នើសុំឱ្យបង្ហាញ បង្កាន់ដៃនៃការចុះឈ្មោះ ឬ បង្កាន់ដៃបង់ថ្លៃសេវា ប្រសិនបើពួកគេលក់ដូរនៅក្នុងតំបន់ដែលមានការគ្រប់គ្រងច្បាស់លាស់។ ការអនុវត្តបែបនេះ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងធានាថាការលក់ដូរមិនប៉ះពាល់ដល់ចរាចរណ៍ ឬបង្កការរំខានដល់អ្នកដទៃ។ ទោះជាយ៉ាងនេះក្ដី ការអនុវត្តច្បាប់ត្រូវតែប្រព្រឹត្តទៅដោយ យុត្តិធម៌ ការគោរព និង គ្មានការគំរាមកំហែង។ អាជ្ញាធរមិនគួរប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីគាបសង្កត់ ឬបង្កការភ័យខ្លាចដល់អ្នកលក់ដូរឡើយ។ ចំពោះ អ្នកលក់ដែលគ្មានអាជ្ញាប័ណ្ណ គោលការណ៍សំខាន់គឺការផ្តល់ ការណែនាំ និងការព្រមាន ជាមុនសិន មិនមែនការពិន័យភ្លាមៗនោះទេ។ នេះផ្ដល់ឱកាសដល់ពួកគេដើម្បីកែតម្រូវ និងបំពេញឯកសារឱ្យបានត្រឹមត្រូវ។ ការពិន័យគួរតែកើតឡើងលុះត្រាតែមានការមិនអនុវត្តតាមការណែនាំ ឬមានការបំពានម្តងហើយម្តងទៀត។ ក្នុងនាមជាអ្នកលក់ ពួកគេមានសិទ្ធិស្នើសុំវិក័យប័ត្រសម្រាប់ការបង់ប្រាក់គ្រប់ប្រភេទមិនថាជាថ្លៃជួលតូប ថ្លៃសេវាប្រចាំថ្ងៃ ឬពិន័យនោះទេ។ វាជាការធានានូវតម្លាភាព និងអាចជៀសវាងការបង់ប្រាក់ខុសច្បាប់។ បន្ថែមពីនេះ ទីតាំងដែលគ្រោះថ្នាក់ ឬបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពសាធារណៈ ដូចជាតូបដែលរៀបចំស្ទះផ្លូវ ឬលក់ដូរនៅជិតកន្លែងគ្រោះថ្នាក់ អាចត្រូវបានស្នើសុំឱ្យ ផ្លាស់ប្តូរ ឬ ផ្លាស់ទី ដើម្បីធានាសុវត្ថិភាពរួម។ រីឯ គោលបំណងចម្បងនៃការត្រួតពិនិត្យ គឺមិនមែនគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ តែដើម្បីធានាបាននូវអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ផងដែរ។ ផ្ទុយទៅវិញ ការត្រួតពិនិត្យនេះមានគោលបំណងជាច្រើនដែលសំដៅទៅរកផលប្រយោជន៍រួម។ ការធានាសុវត្ថិភាពចំណីអាហារ គឺជាគោលដៅចម្បងមួយ ព្រោះក្នុងនាមជាអ្នកប្រើប្រាស់ យើងទាំងអស់គ្នាចង់បានអាហារដែលស្អាត ស្រស់ និងមិនប៉ះពាល់ដល់សុខភាព។ អាជ្ញាធរ នឹងពិនិត្យមើលពីប្រភពទំនិញ របៀបរក្សាទុក និងសីតុណ្ហភាពត្រឹមត្រូវសម្រាប់អាហារងាយខូច។ ទីពីរ គឺ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ផ្សារដែលមានរបៀបរៀបរយ មិនមានការស្ទះផ្លូវ ឬការបង្កសំឡេងរំខានខ្លាំងពេក នឹងជួយសម្រួលដល់អ្នកទិញ និងអ្នកលក់ទាំងអស់។ ទីបី គឺ លើកកម្ពស់បរិស្ថានស្អាត ការប្រមូលសំរាម ការបង្ហូរទឹកស្អុយបានត្រឹមត្រូវ និងការជៀសវាងការបំពុលបរិស្ថាន គឺជាផ្នែកសំខាន់នៃការត្រួតពិនិត្យអនាម័យ។ ទីបួន គឺ ធានាការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងអាជីវកម្មដូចជាការមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការបង់ពន្ធតាមបទប្បញ្ញត្តិ។ សរុបមក ការអនុវត្តរបស់មន្ត្រី មិនគួរត្រូវមានការប្រើអំណាច ឬ ការគំរាម ទៅលើអ្នកលក់ដូរឡើយ។ ទំនាក់ទំនងរវាងអាជ្ញាធរ និងអ្នកលក់គួរតែជាការសហការគ្នាដើម្បីសម្រេចបាននូវគោលដៅរួម គឺផ្សារមួយដែលមានអនាម័យ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អសម្រាប់ទាំងអស់គ្នា។